តាំងពីបុរាណកាលមក មនុស្សដែលស្លាប់ហើយតែងតែមានឃើញគេដាក់ប្រាក់ក្នុងមាត់អ្នកស្លាប់ ។ ទំនៀមទំលាប់ដាក់ប្រាក់កាក់ក្នុងមាត់បុគ្គលស្លាប់ គឺជាប្រពៃណីបុរាណមួយ។ ប្រជាជនខ្លះជឿថា ប្រាក់កាក់អាចជួយដល់វិញ្ញាណអ្នកស្លាប់ក្នុងការធ្វើដំណើរទៅកាន់ការចាប់ជាតិ។ ប៉ុន្តែមនុស្សខ្លះគិតថា វាជាការសុំផ្លូវ ដើម្បីបានឡើងទៅសុគតិភព។ គេចង្អុលបង្ហាញថា វាជាការគោរពជាលើកចុងក្រោយចំពោះអ្នកស្លាប់។ ទំនៀមនេះតែងតែឃើញគេធ្វើនៅពេលមុនពេលដុតសពឬបញ្ចុះសព។ គ្រួសារផ្ដល់ប្រាក់កាក់ដើម្បីជាការជូនដំណើរផ្លូវចុងក្រោយ។ គេមានជំនឿនេះដោយសារតែគេជឿលើការបន្តដំណើរជីវិតក្រោយពេលស្លាប់ ឬដំណើរទៅរកជីវិតថ្មី។ គេជឿថា ការដាក់កាក់នេះនឹថធានាថា ទៅដល់កន្លែងណាក៏ដោយក៏មានប្រាក់សម្រាប់ធ្វើដំណើរ។ ទំនៀមជួយគ្រួសារឲ្យមានចិត្តស្ងប់ ពេលលារទៅកាន់មនុស្សដែលខ្លួនស្រឡាញ។ មនុស្សចាស់ម្នាក់ៗជឿថា វាជាវិធីជួយអ្នកស្លាប់ឲ្យមានផ្លូវល្អនិងមានលុយសម្រាប់ធ្វើដំណើរតាមផ្លូវ។ ចំពោះការដាក់ប្រាក់កាក់នេះក៏អាចជាការរំលឹកអំពីសេចក្ដីអាណិត។ អានុភាពនៃប្រាក់ ឬមាសបង់មាត់ខ្មោចនេះជាវត្ថុសក្ដិសិទ្ធអាចជួយរំដោះគ្រោះថ្នាក់ក្នុងពេលមានអាសន្នបាន ។ ក្នុងការដាក់ប្រាក់កាក់ក្នុងមាត់បុគ្គលស្លាប់ គឺគប្បីជាប្រស្នាឲ្យពិចារណានៅពេលដែលនៅរស់។ ប្រស្នានុះគឺសម្បត្តិទាំងអស់ យើងអាចយកជាប់នឹងខ្លួនទៅបានខ្លះ តែក្នុងវេលានៅមានជីវិត។ កាលណាបើយើងស្លាប់ហើយ យើងមិនអាចយកទៅបានទេសូម្បីតែកាក់នៅជាប់មាត់។ ដូច្នេះហើយទើបគេនិយមធ្វើវាដើម្បីដាស់ស្មារតីដល់អ្នកនៅរស់ថានៅពេលស្លាប់គឺមិនអាចយកអ្វីទៅបានទេ។